ពាក្យស្លោកទាំងនេះគឺជាមរតកដ៏ជូរចត់នៃរបបកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ ១៩៧៥-១៩៧៩) ដែលឆ្លុះបញ្ចាំងពីមនោគមវិជ្ជាជ្រុលនិយម និងការបង្ក្រាបយ៉ាងឃោរឃៅ។ ទុកក៏មិនចំណេញ ដកចេញក៏មិនខាតឆ្លុះបញ្ចាំងពីការមិនឱ្យតម្លៃលើជីវិតមនុស្ស និងការមើលងាយជីវិតរាស្ត្រស្លូតត្រង់។ «ទុកក៏មិនចំណេញ» ចង់សម្តៅថា មនុស្សម្នាក់ៗគ្មានតម្លៃអ្វីទាំងអស់សម្រាប់អង្គការ ប្រសិនបើគេមិនអាចបម្រើផលប្រយោជន៍បាន។ ជីវិតមនុស្សត្រូវបានគេចាត់ទុកដូចជាវត្ថុប្រើប្រាស់ ដែលអាចបោះចោលបានគ្រប់ពេលវេលា។ «ដកចេញក៏មិនខាត» មានន័យថា ការសម្លាប់មនុស្សម្នាក់ចោល មិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការរបស់របបនេះឡើយ។ វាជាទ្រឹស្តីដែលប្រើសម្រាប់បោសសម្អាតអ្នកដែលត្រូវបានគេចោទថាជាខ្មាំង ឬអ្នកដែលមិនសូវមានកម្លាំងពលកម្ម។ ពាក្យស្លោកនេះបានបង្កើតនូវបរិយាកាសភ័យខ្លាចដល់ប្រជាជនគ្រប់រូប។ វាមិនត្រឹមតែប្រើលើអ្នកទោសនោះទេ ប៉ុន្តែសូម្បីតែសមាជិកក្នុងអង្គការខ្លួនឯងក៏អាចរងគ្រោះដែរ។ ការសម្រេចចិត្តសម្លាប់មនុស្សម្នាក់ ធ្វើឡើងដោយងាយស្រួលបំផុត និងខ្វះមនុស្សធម៌។ វាបង្ហាញពីអវត្តមាននៃប្រព័ន្ធយុត្តិធម៌ និងសិទ្ធិរស់រានមានជីវិត។ ជីវិតមនុស្សរាប់លាននាក់ត្រូវបានបាត់បង់ ដោយសារតែការអនុវត្តតាមមនោគមវិជ្ជាដ៏ខ្មៅងងឹតមួយនេះ។ វាតំណាងឱ្យភាពសាហាវយង់ឃ្នង ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រខ្មែរ។ សូម្បីតែបញ្ញវន្ត និងអ្នកជំនាញ ក៏ត្រូវបានគេមើលឃើញថាគ្មានតម្លៃតាមរយៈពាក្យស្លោកនេះ។ វាជាការបំបាក់ស្មារតីមនុស្ស ឱ្យលែងហ៊ានតវ៉ា ឬបញ្ចេញមតិយោបល់។ ពាក្យនេះបានក្លាយជាអាវុធផ្លូវចិត្តដ៏សាហាវបំផុតសម្រាប់អ្នកកាន់អំណាចថ្នាក់ក្រោម។ វាបង្ហាញថា សង្គមខ្មែរក្រហមផ្ដោតតែលើមនោគមវិជ្ជា ជាជាងសេចក្ដីថ្លៃថ្នូររបស់មនុស្ស។ សុខចិត្តសម្លាប់ខុស ១០០ ក៏មិនឱ្យសត្រូវរួចជីវិតម្នាក់បង្ហាញពីភាពហួសហេតុនៃមន្ទិលសង្ស័យរបស់មេដឹកនាំខ្មែរក្រហម។ ការសម្លាប់មនុស្សស្លូតត្រង់ចំនួន ១០០ នាក់ ត្រូវបានគេចាត់ទុកថាជារឿងធម្មតា ប្រសិនបើវាជួយកម្ចាត់សត្រូវម្នាក់បាន។ វាជាគោលការណ៍ «សុវត្ថិភាពជាមុន» បែបអមនុស្សធម៌ ដើម្បីការពារអំណាចនៃរបបខ្លួន។ ពាក្យស្លោកនេះជំរុញឱ្យមានការចាប់ខ្លួន និងសម្លាប់មនុស្សជាទ្រង់ទ្រាយធំដោយគ្រាន់តែមានការសង្ស័យបន្តិចបន្តួច។ វាមិនតម្រូវឱ្យមានភស្តុតាងច្បាស់លាស់ក្នុងការចោទប្រកាន់នរណាម្នាក់ឡើយ។ មនុស្សជាច្រើនត្រូវបានស្លាប់ទាំងអយុត្តិធម៌ ដោយសារតែការភ័យខ្លាចរបស់កម្មាភិបាលថ្នាក់ក្រោម។ វាបង្កើតឱ្យមានការរាយការណ៍ និងការចោទប្រកាន់គ្នាទៅវិញទៅមកដើម្បីរស់។ ក្នុងរបបនោះ សូម្បីតែមិត្តភក្តិ ឬសាច់ញាតិ ក៏អាចក្លាយជាសត្រូវក្នុងកែវភ្នែកអង្គការបានដែរ។ ទ្រឹស្តីនេះបង្ហាញពីការរើសអើង និងការបែងចែកវណ្ណៈសត្រូវយ៉ាងច្បាស់លាស់។ ភាពគ្មានទោសពៃរ៍មិនអាចការពារជីវិតមនុស្សបានឡើយ ប្រសិនបើគេស្ថិតក្នុងបញ្ជីសង្ស័យ។ ការសម្លាប់ «ដោយយល់ច្រឡំ» មិនត្រូវបានគេចាត់ទុកថាជាកំហុស ឬជាទោសឡើយក្នុងសម័យនោះ។ វាបានបំប្លែងមនុស្សឱ្យក្លាយជាម៉ាស៊ីនសម្លាប់ ដែលលែងស្គាល់ខុសត្រូវ។ ពាក្យស្លោកនេះធ្វើឱ្យសង្គមខ្មែរទាំងមូលធ្លាក់ក្នុងវិបត្តិទំនុកចិត្តយ៉ាងធ្ងន់ធ្ងរ។ វាគឺជាសក្ខីភាពនៃភាពអយុត្តិធម៌បំផុត ដែលមនុស្សជាតិធ្លាប់បានឆ្លងកាត់។ ពាក្យស្លោកថា មិនដឹង មិនឮ មិនឃើញ មិននិយាយគឺជាគោលការណ៍នៃការរស់រានមានជីវិតដ៏តឹងរ៉ឹងបំផុតក្នុងសម័យខ្មែរក្រហម។ វាជាការបង្ខំឱ្យមនុស្សក្លាយជាមនុស្សថ្លង់ ភ្នែកខ្វាក់ និងគ ដើម្បីការពារខ្លួន។ «មិនដឹង» មានន័យថា ទោះបីជាដឹងរឿងអ្វី ក៏ត្រូវធ្វើជាមិនដឹង ដើម្បីកុំឱ្យមានរឿងដល់ខ្លួន។ «មិនឮ» គឺការមិនយកចិត្តទុកដាក់លើរឿងរ៉ាវជុំវិញខ្លួន ឬការរិះគន់នានាចំពោះរបប។ «មិនឃើញ» គឺការធ្វើមើលមិនឃើញនូវភាពអយុត្តិធម៌ ឬការធ្វើទារុណកម្មដែលកើតឡើងចំពោះមុខ។ «មិននិយាយ» គឺជាការរក្សាការសម្ងាត់បំផុត និងមិនហ៊ានតវ៉ា ឬរាយការណ៍អ្វីដែលប៉ះពាល់ដល់អង្គការ។ ការនិយាយខុសតែមួយម៉ាត់ អាចនាំឱ្យបាត់បង់ជីវិតទាំងគ្រួសារ។ ពាក្យស្លោកនេះបានបំបាត់ចោលនូវសេរីភាពនៃការបញ្ចេញមតិទាំងស្រុង។ វាធ្វើឱ្យមនុស្សគ្រប់រូបរស់នៅក្នុងភាពឯកោ ទោះបីជានៅជុំវិញមនុស្សច្រើនក៏ដោយ។ ការរក្សាភាពស្ងៀមស្ងាត់ គឺជាយុទ្ធសាស្ត្រតែមួយគត់ដើម្បីមានដង្ហើមដកបន្ត និយាយសាមញ្ញគឺមានជីវិតរស់។ វាបង្ហាញពីសង្គមមួយដែលគ្មានតម្លាភាព និងពោរពេញដោយការភ័យខ្លាចជានិច្ចកាល។ មនុស្សម្នាក់ៗត្រូវបង្ខំចិត្តលាក់បាំងចំណេះដឹង និងបទពិសោធន៍ពីមុនរបស់ខ្លួន។ ការធ្វើខ្លួនជាមនុស្សល្ងង់ខ្លៅ ត្រូវបានគេចាត់ទុកថាមានសុវត្ថិភាពជាងការធ្វើជាអ្នកចេះដឹង។ ទំនាក់ទំនងរវាងមនុស្ស និងមនុស្សត្រូវបានដាច់ដោច ដោយសារតែការមិនហ៊ាននិយាយរកគ្នា។ ពាក្យស្លោកទាំងនេះនៅតែដិតដាមក្នុងការចងចាំរបស់អ្នកដែលបានឆ្លងកាត់សម័យនោះ។ ការសិក្សាពីពាក្យស្លោកទាំងនេះ ជួយឱ្យយុវជនជំនាន់ក្រោយយល់ពីតម្លៃនៃសន្តិភាព។ វារំលឹកយើងឱ្យចេះការពារសិទ្ធិសេរីភាព និងយុត្តិធម៌ក្នុងសង្គមបច្ចុប្បន្ន។ ប្រវត្តិសាស្ត្រដ៏ជូរចត់នេះ គឺជាមេរៀនដែលមិនត្រូវឱ្យកើតមានឡើងជាថ្មីម្តងទៀតឡើយ។ សន្តិភាព និងការគោរពជីវិតមនុស្ស គឺជាអ្វីដែលកម្ពុជាត្រូវការបំផុតនៅពេលនេះ។ ពាក្យស្លោកទាំងនេះគឺជា "ដំបៅប្រវត្តិសាស្ត្រ" ដែលរំលឹកយើងឱ្យយល់ច្បាស់ពីតម្លៃនៃ សិទ្ធិមនុស្ស យុត្តិធម៌ និងសេរីភាព។ ការសិក្សាពីវា មិនមែនដើម្បីចងកំហឹងឡើយ ប៉ុន្តែដើម្បីធានាថា មនោគមវិជ្ជាដ៏សាហាវបែបនេះ នឹងមិនអាចត្រលប់មកវិញជាដាច់ខាតនៅក្នុងសង្គមខ្មែរ។